ផ្លែមង្ឃុតគឺជាផ្លែឈើម្យ៉ាង ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ផ្លែឈើនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែក៏មានអត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាពផងដែរ។ ផ្លែមង្ឃុតមានរសជាតិផ្អែមលាយជូរបន្តិចដែលធ្វើឲ្យអ្នកបរិភោគមិនងាយទ្រលាន់។ រសជាតិនេះធ្វើឲ្យមានតុល្យភាពល្អដែលខុសពីផ្លែឈើផ្អែមសុទ្ធ ហើយសាច់របស់វាក៏មានពណ៌សស្អាត ទន់ និងមានជាតិទឹកច្រើនផងដែរ។ ក្រៅពីរសជាតិ ផ្លែមង្ឃុតសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់សុខភាព។ វាមានផ្ទុកសារធាតុ ហ្សេនថុន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារកោសិកាពីការខូចខាតដោយសាររ៉ាឌីកាល់សេរី។ ក្រៅពីនេះវាក៏មានវីតាមីនសេ វីតាមីនប៊េ និងជាតិរ៉ែផ្សេងៗទៀតដែលជួយដល់ប្រព័ន្ធភាពស៊ាំ និងសុខភាពរាងកាយ។ ការបកសំបកផ្លែមង្ឃុតគឺងាយស្រួល ហើយអាចបរិភោគបានភ្លាមៗដោយមិនចាំបាច់កែច្នៃ។ ភាពងាយស្រួលនេះធ្វើឲ្យផ្លែមង្ឃុតក្លាយជាជម្រើសដ៏ល្អសម្រាប់ការបរិភោគលេងធម្មតា។ រដូវផ្លែមង្ឃុតនៅក្នុងប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាស្ថិតនៅចន្លោះពី ចុងខែមេសា ដល់ខែកក្កដា។ នេះគឺជារដូវប្រមូលផលដ៏សំខាន់ដែលកសិករនៅតាមបណ្ដាខេត្តដែលដាំដុះមង្ឃុតដូចជាខេត្តកំពតជាដើមប្រមូលផលបានច្រើនបំផុត។ ក្នុងរដូវនេះ ផ្លែមង្ឃុតមានលក់ច្រើននៅតាមទីផ្សារនានា ហើយមានតម្លៃសមរម្យជាងរដូវផ្សេងៗទៀត។ ផ្លែមង្ឃុតជាដំណាំដែលត្រូវការសំណើមនិងកម្ដៅសមល្មមដើម្បីលូតលាស់បានល្អ។ ភ្លៀងធ្លាក់នៅចុងខែមេសាដល់ខែកក្កដាជាពេលដែលមង្ឃុតទទួលបានទឹកគ្រប់គ្រាន់ ហើយលូតលាស់ផ្លែបានយ៉ាងល្អបំផុត។ ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផល ទើបទិន្នផលមានច្រើនជាងពេលណាៗទាំងអស់ ដែលធ្វើឲ្យតម្លៃផ្លែមង្ឃុតមានការធ្លាក់ចុះខ្លះដែរនៅក្នុងរដូវនេះ។ នៅក្នុងការបរិភោគផ្លែមង្ឃុតជា ធម្មតាគេបរិភោគជាលក្ខណៈ ទុំស្រស់ធម្មតា មិនសូវមានការកៃច្នៃនោះទេ។ ប៉ុន្តែក្នុងពេលថ្មីៗនេះ ផ្លែមង្ឃុតខ្ចី ត្រូវបានគេកៃច្នៃមកធ្វើជាអន្លក់ សម្រាប់ញ៉ាំជាមួយនឹង មាន់ដុតឬមាន់ស្ងោរបាន។ លើសពីនេះទៅទៀត គេក៏អាចយកមង្ឃុតខ្ចីទៅជ្រលក់ជាមួយអំបិលបានផងដែរ។ ទោះបីជាការកែច្នៃផ្លែមង្ឃុតនៅមានកម្រិតតិចតួចក៏ដោយ ក៏វាបានក្លាយជាជម្រើសមួយសម្រាប់អ្នកដែលចង់សាកល្បងរសជាតិថ្មីៗពីផ្លែឈើដ៏ពិសេសមួយនេះ។ ប្រទេសកម្ពុជាមានការអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែមង្ឃុត ហើយមិនពឹងផ្អែកតែលើការនាំចូលពីបរទេសនោះទេ។ ជាមួយនឹងលក្ខខណ្ឌអាកាសធាតុដ៏សមស្រប ដីដែលមានជីជាតិ និងការរីកចម្រើននៃបច្ចេកទេសកសិកម្ម កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការដាំមង្ឃុត។ អាកាសធាតុនិងភូមិសាស្ត្រសមស្រប ព្រោះប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិចដែលមានអាកាសធាតុក្តៅហើយសើមពេញមួយឆ្នាំ។ លក្ខខណ្ឌនេះគឺល្អបំផុតសម្រាប់ការដាំដុះមង្ឃុត ហើយខេត្តល្បីៗដែលដាំមង្ឃុតបានផលល្អរួមមាន កំពត កំពង់ចាម និងពោធិ៍សាត់។ ជាពិសេស មង្ឃុតកំពត ត្រូវបានគេឲ្យតម្លៃខ្ពស់ព្រោះមានរសជាតិផ្អែមឈ្ងុយប្លែកពីគេ។ ម្យ៉ាងវិញទៀតកសិករខ្មែរបានពង្រឹងចំណេះដឹងនិងបច្ចេកទេសដាំដុះរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កើនទិន្នផលនិងគុណភាពផ្លែមង្ឃុត។ លើសពីនេះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការជំរុញការដាំដុះមង្ឃុតដោយអនុវត្តស្តង់ដារកសិកម្មល្អ GAP ផងដែរ។ មង្ឃុតខ្មែរមានការពេញនិយមខ្លាំងនៅលើទីផ្សារក្នុងស្រុក ក្រៅពីនេះ កម្ពុជាក៏បាននិងកំពុងស្វែងរកទីផ្សារនាំចេញផ្លែមង្ឃុតទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ទោះបីជាកម្ពុជាមានលទ្ធភាពដាំដុះមង្ឃុតបានយ៉ាងច្រើនក៏ដោយ ក៏នៅមានការនាំចូលខ្លះៗពីប្រទេសជិតខាងដូចជាថៃឬវៀតណាមជាដើម ដើម្បីបំពេញតម្រូវការទីផ្សារនៅក្រៅរដូវកាលនៃការប្រមូលផល ជាងនេះទៅទៀត ក៏មានការនាំចូលមង្ឃុតពូជពិសេសៗមួយចំនួនដែលកម្ពុជាមិនទាន់បានដាំដុះផងដែរ។ ការនាំចូលគ្រាន់តែជាផ្នែកមួយដើម្បីបំពេញចន្លោះនៃការផ្គត់ផ្គង់ប៉ុណ្ណោះ ហើយកម្ពុជានៅតែបន្តជំរុញការដាំដុះដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សរុបមក ប្រទេសកម្ពុជា ជាប្រទេសដែលមានសក្ដានុពលដ៏ធំក្នុងវិស័យកសិកម្មផ្លែមង្ឃុត។